សិល្បៈស្ថាបត្យកម្មខ្មែរសម័យអង្គរ (សតវត្សរ៍ទី៩ ដល់ ទី១៣) គឺជាយុគសម័យមាសដែលបង្ហាញពីការរីកចម្រើនដល់កម្រិតកំពូលនៃវិស្វកម្ម និងសោភ័ណភាពវិទ្យា។ ក្នុងនោះ "រចនាបថឃ្លាំង" គឺជាដំណាក់កាលអន្តរកាលដ៏សំខាន់មួយ ដែលបានកែប្រែទម្រង់ស្ថាបត្យកម្មពីឥដ្ឋមកជាថ្មភក់យ៉ាងប្រណីត។ ស្ថាបត្យកម្មសម័យអង្គរត្រូវបានកំណត់លក្ខណៈដោយការកសាងប្រាសាទភ្នំ ដើម្បីតំណាងឱ្យភ្នំព្រះសុមេរុ។ សម្ភារៈសំណង់បានវិវត្តពីការប្រើប្រាស់ឥដ្ឋ និងថ្មបាយក្រៀម មកជាការប្រើប្រាស់ថ្មភក់ទាំងស្រុងនៅសម័យក្រោយ។ បច្ចេកទេសផ្គុំថ្មដោយមិនប្រើបាយអ ប៉ុន្តែប្រើការខាត់រំលីងឱ្យស្អិតជាប់គ្នា គឺជាភាពអស្ចារ្យនៃវិស្វកម្មខ្មែរ។ គ្រឿងលម្អស្ថាបត្យកម្មរួមមាន ហោជាង ធ្នឹម និងសសរពេជ្រ ដែលត្រូវបានឆ្លាក់យ៉ាងហ្មត់ចត់បំផុត។ រូបចម្លាក់ទេវតា និងអប្សរា បានចាប់ផ្តើមលេចរូបរាង និងវិវត្តទៅតាមរចនាបថនីមួយៗនៃសម័យអង្គរ។ ការរៀបចំប្រព័ន្ធធារាសាស្ត្រ និងបារាយណ៍ជុំវិញប្រាសាទ បង្ហាញពីការផ្សារភ្ជាប់រវាងជំនឿ និងជីវភាពរស់នៅ។ ប្លង់ប្រាសាទមានលក្ខណៈបិទជិត និងមានថែវជុំវិញ ដែលជាការវិវត្តពីប្រាសាទដាច់ដោយឡែកមកជាសំណុំស្មុគស្មាញ។ សម័យកាលនេះត្រូវបានបែងចែកជាច្រើនរចនាបថដូចជា ភ្នំបាខែង កោះកេរ្តិ៍ ប្រែរូប ឃ្លាំង អង្គរវត្ត និងបាយ័ន។ រចនាបថនីមួយៗមានលក្ខណៈសម្គាល់រៀងៗខ្លួន ទៅលើរូបរាងផ្កាឈូក ចម្លាក់ក្បាច់ និងទម្រង់តួប៉ម។ ស្ថាបត្យកម្មសម័យអង្គរមិនត្រឹមតែជាកន្លែងសក្ការៈទេ តែជាតំណាងនៃចក្រវាឡក្នុងទស្សនៈហិណ្ឌូសាសនា។ រចនាបថឃ្លាំងបានចាប់ផ្តើមឡើងនៅចុងសតវត្សរ៍ទី១០ និងបន្តដល់ពាក់កណ្តាលទី១នៃសតវត្សរ៍ទី១១។ រចនាបថនេះកើតឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ព្រះបាទឧទយាទិត្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី១។ ឈ្មោះ "ឃ្លាំង" ត្រូវបានហៅតាមឈ្មោះប្រាសាទឃ្លាំងខាងជើង និងឃ្លាំងខាងត្បូងនៅក្នុងតំបន់អង្គរធំ។ វាជាសម័យកាលនៃស្ថិរភាពនយោបាយ ដែលអនុញ្ញាតឱ្យមានការកសាងសំណង់ធំៗ និងរឹងមាំ។ រចនាបថនេះគឺជាស្ពានចម្លងពីភាពសាមញ្ញនៃរចនាបថប្រែរូប ទៅកាន់ភាពស្មុគស្មាញនៃរចនាបថបាពួន។ ប្រាសាទសំខាន់ៗក្នុងរចនាបថនេះរួមមាន ប្រាសាទតាកែវ ប្រាសាទភិមានអាកាស និងប្រាសាទឃ្លាំងទាំងពីរ។ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ ក៏ត្រូវបានកសាងឡើងក្នុងរចនាបថឃ្លាំងនេះដែរ។ ការប្រើប្រាស់ថ្មភក់បានក្លាយជាជម្រើសចម្បងសម្រាប់កសាងតួប្រាសាទទាំងមូលនៅក្នុងរចនាបថនេះ។ ស្ថាបត្យកម្មក្នុងសម័យនេះសង្កត់ធ្ងន់លើតុល្យភាព និងភាពសមមាត្រនៃសំណង់។ សសរពេជ្រក្នុងរចនាបថឃ្លាំងមានរាងមូល ដែលត្រូវបានលម្អដោយកងជុំវិញយ៉ាងច្រើន។ ធ្នឹមនៃរចនាបថនេះមានការវិវត្តដោយមានការឆ្លាក់រូបព្រះឥន្ទ្រជិះដំរីអីរ៉ាវ៉ាន់នៅចំកណ្តាល។ ក្បាច់ភ្ញីទេសនៅលើធ្នឹមមានលក្ខណៈរស់រវើក និងមានទម្រង់ជាស្លឹកឈើក្រាស់ៗ។ ហោជាងមានរាងត្រីកោណ ឬរាងធ្នូ ដែលត្រូវបានលម្អដោយក្បាច់ផុសយ៉ាងស្រស់ស្អាត។ រូបចម្លាក់ទេវតាមានទឹកមុខញញឹមស្រទន់ និងមានរាងកាយរឹងមាំជាងរចនាបថមុន។ សំពត់របស់រូបចម្លាក់ត្រូវបានឆ្លាក់ឱ្យឃើញមានផ្នត់ៗ និងមានខ្សែក្រវាត់លម្អយ៉ាងប្រណីត។ ការឆ្លាក់ក្បាច់លើថ្មភក់មានភាពស៊ីជម្រៅ ដែលធ្វើឱ្យរូបចម្លាក់មានពន្លឺ និងស្រមោលច្បាស់។ ក្បាច់ចម្លាក់ក្នុងរចនាបថនេះមិនទាន់មានភាពញឹកស្អេកដូចរចនាបថអង្គរវត្តនៅឡើយទេ។ រូបចម្លាក់សត្វតោ និងសត្វនាគ ចាប់ផ្តើមមានរូបរាងកាន់តែអស្ចារ្យ និងមានអំណាច។ រចនាបថឃ្លាំងបានរក្សានូវតុល្យភាពរវាងផ្ទៃទំនេរ និងផ្ទៃដែលមានក្បាច់ចម្លាក់។ ប្រាសាទតាកែវគឺជាគំរូដ៏ល្អបំផុតនៃប្រាសាទភ្នំដែលសាងសង់អំពីថ្មភក់ទាំងស្រុងក្នុងរចនាបថនេះ។ ការរៀបចំជណ្តើរមានភាពចោទខ្លាំង ដែលជានិមិត្តរូបនៃការតស៊ូដើម្បីឈានទៅដល់ឋានទេវតា។ តួប៉មប្រាសាទមានរាងការ៉េ និងមានថ្នាក់ៗឡើងទៅលើដែលតូចទៅៗតាមលំដាប់។ ការប្រើប្រាស់ថែវជុំវិញប្រាសាទចាប់ផ្តើមមានភាពច្បាស់លាស់ និងមានដំបូលធ្វើអំពីថ្ម។ បច្ចេកទេសនៃការចោះរន្ធខ្វែងគ្នាដើម្បីភ្ជាប់ថ្មត្រូវបានយកមកប្រើប្រាស់យ៉ាងជំនាញ។ ទ្វារបញ្ឆោតត្រូវបានឆ្លាក់យ៉ាងហ្មត់ចត់លើជញ្ជាំងថ្ម ដើម្បីរក្សាតុល្យភាពសោភ័ណភាព។ បង្អួចមានសសរពេជ្ររាងមូលតម្រៀបគ្នា ដែលជួយឱ្យមានពន្លឺ និងខ្យល់ចេញចូល។ ការរៀបចំគ្រឹះប្រាសាទត្រូវបានធ្វើឡើងយ៉ាងរឹងមាំដោយប្រើថ្មបាយក្រៀមនៅខាងក្រោម។ ប្រព័ន្ធរំដោះទឹកចេញពីតួប្រាសាទ ត្រូវបានរៀបចំយ៉ាងមានប្រសិទ្ធភាព។ ការសាងសង់ប្រាសាទតាកែវមិនទាន់បានឆ្លាក់ក្បាច់រំលីងអស់ឡើយ ដែលអនុញ្ញាតឱ្យយើងសិក្សាពីដំណាក់កាលសាងសង់។ រចនាបថឃ្លាំងបានកំណត់នូវស្តង់ដារថ្មីសម្រាប់ស្ថាបត្យកម្មខ្មែរនាពេលក្រោយ។ វាបង្ហាញពីការផ្លាស់ប្តូរទស្សនៈសិល្បៈពីឥទ្ធិពលឥណ្ឌាសុទ្ធ មកជាសិល្បៈខ្មែរសុទ្ធសាធ។ ភាពរឹងមាំនៃសំណង់ក្នុងរចនាបថនេះបានធ្វើឱ្យប្រាសាទអាចឈរជើងបានរាប់ពាន់ឆ្នាំ។ អ្នកជំនាញបុរាណវិទ្យាចាត់ទុកវាជាសម័យកាល "បុរាណនិយម" នៃសិល្បៈខ្មែរ។ ការវិវត្តនៃរូបចម្លាក់ក្នុងរចនាបថនេះបានជះឥទ្ធិពលដល់រចនាបថបាពួន និងអង្គរវត្ត។ វាជាសក្ខីភាពនៃភាពរុងរឿងនៃចំណេះដឹងផ្នែកគណិតវិទ្យា និងធរណីមាត្ររបស់ខ្មែរ។ រចនាបថនេះឆ្លុះបញ្ចាំងពីអំណាចដ៏មហិមារបស់ព្រះមហាក្សត្រខ្មែរនាសម័យនោះ។ ការរួមបញ្ចូលគ្នារវាងថ្មភក់ និងថ្មបាយក្រៀមត្រូវបានធ្វើឡើងដោយសមាមាត្រត្រឹមត្រូវ។ សោភ័ណភាពនៃរចនាបថឃ្លាំងមានលក្ខណៈហ្មត់ចត់ និងស្វាហាប់។ វាតំណាងឱ្យការឈានចូលដល់យុគសម័យកសាងប្រាសាទថ្មភក់ដ៏ធំបំផុតនៅក្នុងពិភពលោក។ ប្រាសាទក្នុងរចនាបថឃ្លាំងភាគច្រើនស្ថិតនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ អាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើការជួសជុល និងថែទាំប្រាសាទទាំងនេះជាប្រចាំ។ ប្រាសាទភិមានអាកាសត្រូវបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រព័ន្ធរាជវាំងបុរាណ។ ការយល់ដឹងពីរចនាបថឃ្លាំងជួយឱ្យភ្ញៀវទេសចរស្គាល់ពីតម្លៃប្រវត្តិសាស្ត្រខ្មែរ។ ថ្មភក់ពណ៌ប្រផេះ និងពណ៌ខៀវក្នុងរចនាបថនេះមានភាពធន់នឹងអាកាសធាតុ។ ការអភិរក្សក្បាច់ចម្លាក់លើធ្នឹម និងហោជាងតម្រូវឱ្យមានបច្ចេកទេសខ្ពស់។ រចនាបថឃ្លាំងគឺជាផ្នែកមួយមិនអាចខ្វះបាននៃអត្តសញ្ញាណស្ថាបត្យកម្មជាតិ។ សិល្បៈស្ថាបត្យកម្មនេះគឺជាមរតកអរូបិយដែលបង្ហាញពីវិញ្ញាណបុព្វបុរសខ្មែរ។ ការសិក្សាពីរចនាបថនេះផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយដល់យុវជនជំនាន់ក្រោយ។ សរុបមក រចនាបថឃ្លាំងគឺជាត្បូងពេជ្រនៃសិល្បៈខ្មែរ ដែលចាំងពន្លឺតាមរយៈថ្ម និងក្បាច់ចម្លាក់ដ៏អមតៈ។